ការទទួលភ្ញៀវក្នុងគ្រាកាន់ទុក្ខ ឬការចូលរួមរំលែកទុក្ខ គឺជាការបង្ហាញនូវភាពអាណិតអាសូរ និងការថ្លែងក្តីស្រឡាញ់ចំពោះអ្នកកំពុងប្រឈមមុខនឹងការបាត់បង់។ ការចូលរួមរំលែកទុក្ខជាទំនៀមទម្លាប់របស់សង្គមខ្មែរមួយដែលសំខាន់ ក្នុងការចូលរួមរំលែកទុក្ខស្របគ្នា និងបង្កើនទំនាក់ទំនងស្និទ្ធស្នាលក្នុងសង្គម។ ការទទួលភ្ញៀវក្នុងគ្រាកាន់ទុក្ខទាមទារនូវភាពទន់ភ្លន់ ការគោរព និងការយោគយល់ខ្ពស់ ដើម្បីបង្ហាញពីការដឹងគុណចំពោះវត្តមានរបស់ភ្ញៀវដែលបានមកចូលរួមរំលែកទុក្ខ។ ក្នុងនាមជាម្ចាស់ផ្ទះ អ្នកគួរតែបង្ហាញនូវការស្វាគមន៍ដោយរាក់ទាក់ ប៉ុន្តែត្រូវរក្សានូវសំឡេងឲ្យបានស្ងប់ស្ងាត់ និងទន់ភ្លន់។ អ្នកទទួលភ្ញៀវត្រូវមានការគោរព បង្ហាញអាកប្បកិរិយាដោយសុភាព និងសម្រួលចិត្តទៅកាន់ភ្ញៀវដែលមកចូលរួមរំលែកទុក្ខ។ ចំណែកឯអ្នកចូលរួមពិធី ក៍គួរជៀសវាងការនិយាយខ្លាំងៗ ឬការសើចលេងកម្សាន្តដែលអាចប៉ះពាល់ដល់អារម្មណ៍សោកសៅរបស់អ្នកដទៃ ជាពិសេសក្រុមគ្រួសារសព។ ត្រូវរៀបចំទីតាំងទទួលភ្ញៀវឲ្យមានសណ្តាប់ធ្នាប់ មានកន្លែងអង្គុយល្អ និងបរិយាកាសស្ងប់ស្ងាត់និងមានអ្នកចាំទទួលភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីបុណ្យសព។ ត្រូវមានកន្លែងគ្រប់គ្រាន់សម្រាប់ភ្ញៀវទាំងអស់ ហើយមានការបែងចែកដាច់ដោយឡែកសម្រាប់ភ្ញៀវចាស់ៗ ដើម្បីងាយស្រួលក្នុងការអង្គុយ។ ក្នុងពិធីបុណ្យ ត្រូវរៀបចំអាហារឲ្យសមរម្យមានអនាម័យ និងងាយស្រួលក្នុងការផ្តល់ជូនភ្ញៀវ។ ការរៀបចំអាហារ ដោយមាន បបរគ្រឿង បាយសម្ល នំ ផ្លែឈើ ភេសជ្ជៈ ដែលត្រូវផ្តល់ជូនក្នុងគ្រាកាន់ទុក្ខគួរតែជាប្រភេទអាហារ ងាយស្រួលបរិភោគ និងមានលក្ខណៈសាមញ្ញ។ នំជាជ្រើសរើសប្រពៃណីឬសាមញ្ញ ដូចជា នំសង់ខ្យាល្ពៅ, នំខ្នុរ ដែលមានអនាម័យ និងមានរូបរាងស្អាតផងដែរ។ ចំពោះត្រូវមានផ្លែឈើស្រស់ៗ ដូចជា ចេក មៀន ក្រូចខ្វិច ម្នាស់ ល្មុត ងាយស្រួលក្នុងការទទួលទាន និងមានរសជាតិឆ្ងាញ់។ ចំពោះភេសជ្ជៈ អាចមានដូចជា ទឹកតែ ទឹកបរិសុទ្ធ ទឹកផ្លែឈើ និងទឹកក្រូច ត្រូវតែផ្តល់ជូនឲ្យភ្ញៀវសម្រាប់ទទួលទាន បន្ទាប់ពីបរិភោគអាហាររួច។ ការថ្លែងពាក្យសរសើរជាគុណធម៌ដល់អ្នកស្លាប់ និងពាក្យរំលែកទុក្ខដល់ក្រុមគ្រួសារជាទំនៀមទម្លាប់ដ៏សមរម្យ។ ភ្ញៀវគួរតែប្រើទៅកាន់ម្ចាស់កម្មវិធីបុណ្យថា"ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ដ៏ឈឺចាប់នេះ" ឫ "សូមឲ្យអ្នកស្លាប់ទទួលបានភាពស្ងប់សុខ និងទៅកាន់សុគតិភព"។ នៅពេលភ្ញៀវមកដល់ ឬពេលពួកគេត្រឡប់ទៅវិញ សមាជិកគ្រួសារគួរបង្ហាញនូវ ការថ្លែងអំណរគុណ ដោយផ្ទាល់មាត់ ជាការបង្ហាញនូវការដឹងគុណចំពោះពេលវេលា និងទឹកចិត្តដែលពួកគេបានចំណាយមកចូលរួមរំលែកទុក្ខ។ ក្រោយចប់ពិធី គួរតែមានការថ្លែងអំណរគុណដូចជា ការថ្លែងជាសុន្ទរកថាថ្លែងអំណរគុណជាសាធារណៈ។ គួរប្រើពាក្យពេចន៍សាមញ្ញៗទៅកាន់ភ្ញៀវដូចជា "អរគុណបង អ៊ុំ ពូ មីង ដែលបានចូលរួមក្នុងកម្មវិធី" គឺគ្រប់គ្រាន់ហើយ។ ការចែកអំណោយដល់ភ្ញៀវដូចជានំ ស្ករគ្រាប់ ផ្លែឈើ ឬរបស់ប្រើប្រាស់មួយចំនួនផ្សេងទៀត ជាអនុស្សាវរីយ៍នៃការផ្តល់អំណរគុណ។